រាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជាវិស័យអាទិភាពមួយដើម្បីពង្រឹងមូលធនមនុស្ស និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ គោលនយោបាយទាំងនេះត្រូវបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ និងកាត់បន្ថយភាពក្រីក្រ។ គោលនយោបាយជាតិស្តីពីការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ គឺជាផែនទីបង្ហាញផ្លូវដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីពង្រឹងគុណភាពធនធានមនុស្ស។ គោលនយោបាយនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងចម្បង ប្រែក្លាយកម្ពុជាពីប្រទេសដែលពឹងផ្អែកលើកម្លាំងពលកម្មមិនជំនាញ ទៅជាប្រទេសដែលមានកម្លាំងពលកម្មជំនាញខ្ពស់។ វាក៏មានគោលបំណងសំខាន់ៗចំនួន ៤ ដែលផ្តោតលើការកែលម្អវិស័យការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈទាំងមូល។ នៅក្នុងនោះមាន ការបង្កើនគុណភាព និងប្រសិទ្ធភាព គឺជាចំណុចសំខាន់បំផុតនៃគោលនយោបាយនេះ។ រាជរដ្ឋាភិបាលផ្តោតលើការធ្វើបច្ចុប្បន្នភាពកម្មវិធីសិក្សាឱ្យកាន់តែទំនើប ស្របទៅតាមស្តង់ដារអន្តរជាតិ និងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។ ជាមួយគ្នានេះ គុណភាពនៃការបង្រៀនក៏ត្រូវបានយកចិត្តទុកដាក់ផងដែរ ដោយផ្តល់ការបណ្តុះបណ្តាលជាប្រចាំដល់គ្រូបង្រៀនឱ្យមានសមត្ថភាព និងជំនាញថ្មីៗ។ លើសពីនេះ គោលនយោបាយនេះជំរុញការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗក្នុងការបង្រៀន និងការអនុវត្តជាក់ស្តែង ដើម្បីធានាថាអ្នកសិក្សាទទួលបានចំណេះដឹង និងជំនាញពិតប្រាកដ។ ចំណែកការពង្រីកលទ្ធភាពទទួលបានការអប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ជាគោលដៅយុទ្ធសាស្ត្រមួយដែរ។ ។ គោលនយោបាយនេះបានដាក់ចេញនូវយន្តការដើម្បីជំរុញឱ្យយុវជន ជនក្រីក្រ និងក្រុមងាយរងគ្រោះមានឱកាសស្មើៗគ្នា ក្នុងការទទួលបានការអប់រំជំនាញ។ រដ្ឋាភិបាលបានខិតខំបង្កើតមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមបណ្តាខេត្តនានា ដើម្បីសម្រួលដល់ការធ្វើដំណើររបស់សិស្សនៅតាមតំបន់ជនបទ។ លើសពីនេះ គោលនយោបាយក៏លើកទឹកចិត្តដល់ការផ្តល់អាហារូបករណ៍ និងការឧបត្ថម្ភផ្សេងៗដល់សិស្សដែលមានជីវភាពខ្វះខាត។ រីឯការលើកកម្ពស់តួនាទីរបស់វិស័យឯកជន ត្រូវបានចាត់ទុកថាជាកត្តាសំខាន់មួយដើម្បីឱ្យវិស័យការអប់រំ និងវិជ្ជាជីវៈ ឲ្យមានភាពរីកចម្រើន។ រដ្ឋាភិបាលជំរុញឱ្យវិស័យឯកជនចូលរួមយ៉ាងសកម្មក្នុងការផ្តល់ការបណ្តុះបណ្តាល និងផ្តល់ឱកាសហ្វឹកហាត់ការងារដល់សិស្សនិស្សិត។ ការសហការរវាងស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន បានជួយឱ្យការបណ្តុះបណ្តាលមានលក្ខណៈជាក់ស្តែង សមស្របតាមតម្រូវការរបស់ទីផ្សារកាន់តែច្បាស់លាស់។ គោលនយោបាយនេះក៏លើកទឹកចិត្តដល់ការបង្កើតក្រុមប្រឹក្សាជំនាញ ឬគណៈកម្មការបច្ចេកទេស ដែលមានការចូលរួមពីវិស័យឯកជន។ ការបង្កើនហិរញ្ញប្បទាន ត្រូវបានគេមើលឃើញថាជាការសំខាន់សម្រាប់ទ្រទ្រង់ការអនុវត្តគោលនយោបាយនេះ។ រដ្ឋាភិបាលបានជំរុញការវិនិយោគទាំងពីថវិការដ្ឋ និងដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ក្នុងវិស័យ អប់រំ និងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។ ការបង្កើនថវិកាជួយឱ្យមជ្ឈមណ្ឌលបណ្តុះបណ្តាលអាចផ្តល់នូវបរិយាកាសសិក្សាប្រកបដោយប្រសិទ្ធភាព និងគុណភាពខ្ពស់។ ជាមួយគ្នានេះ ការគ្រប់គ្រងថវិកាក៏ត្រូវបានយកចិត្តទុកដាក់ ដើម្បីធានានូវតម្លាភាព និងគណនេយ្យភាព។ ដើម្បីអនុវត្តគោលនយោបាយជាតិស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈឆ្នាំ២០១៧-២០២៥ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវ កម្មវិធីបណ្តុះបណ្តាលជំនាញដល់យុវជន ១.៥ លាននាក់ ដែលជាយុទ្ធសាស្ត្រគន្លឹះមួយក្នុងការអភិវឌ្ឍន៍ជំនាញពលរដ្ឋកម្ពុជា។ កម្មវិធីនេះមានលក្ខណៈពិសេស និងមានគោលដៅច្បាស់លាស់ដើម្បីផ្តល់ឱកាសដល់យុវជនដែលបោះបង់ការសិក្សា ឬអ្នកដែលគ្មានជំនាញច្បាស់លាស់ឱ្យទទួលបានការបណ្តុះបណ្តាលវិជ្ជាជីវៈ។ កម្មវិធីនេះមានតួនាទីយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។ ជាដំបូង គោលដៅនៃកម្មវិធីនេះគឺផ្តោតលើការផ្តល់ឱកាសបណ្តុះបណ្តាលជំនាញរយៈពេលខ្លីដល់យុវជន។ តាមរយៈការបណ្តុះបណ្តាលនេះ ពួកគេអាចទទួលបានជំនាញចាំបាច់ដើម្បីត្រៀមខ្លួនសម្រាប់ទីផ្សារការងារឱ្យបានឆាប់រហ័ស។ កម្មវិធីនេះផ្តោតលើមុខជំនាញដែលមានតម្រូវការខ្ពស់នៅក្នុងទីផ្សារការងារដូចជា អគ្គិសនី អេឡិចត្រូនិច សំណង់ យន្តសាស្ត្រ កសិកម្ម និងសេវាកម្ម។ លក្ខណៈពិសេសសំខាន់មួយទៀតរបស់កម្មវិធីនេះ គឺការផ្តល់ជូនការបណ្តុះបណ្តាល ដោយឥតគិតថ្លៃ។ សិស្សមិនចាំបាច់បង់ថ្លៃសិក្សានោះទេ ដូច្នេះកម្មវិធីនេះបានក្លាយជាឱកាសមាសសម្រាប់យុវជនដែលមានជីវភាពខ្វះខាត។ ក្រៅពីនេះ សិស្សក៏នឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ដើម្បីជួយសម្រួលដល់ការចំណាយលើការធ្វើដំណើរ ការស្នាក់នៅ និងការហូបចុក។ ការឧបត្ថម្ភនេះ ជួយឱ្យយុវជនអាចផ្តោតលើការសិក្សាដោយគ្មានកង្វល់។ ការដាក់បញ្ចូលយេនឌ័រ ដោយជំរុញការចូលរួមរបស់យុវនារីក្នុងវិស័យបច្ចេកទេស និងវិជ្ជាជីវៈ។ រាជរដ្ឋាភិបាលលើកទឹកចិត្តឱ្យនារីចូលរៀនជំនាញដែលកន្លងមកជាមុខជំនាញសម្រាប់បុរសដូចជា ជាងអគ្គិសនី ឬជាងសំណង់។ គោលបំណងនេះគឺដើម្បីលុបបំបាត់គំលាតយេនឌ័រ និងផ្តល់ឱកាសស្មើៗគ្នាដល់នារីក្នុងការទទួលបានការងារល្អ និងមានប្រាក់ចំណូលខ្ពស់។ ជាលទ្ធផល កម្មវិធីនេះរំពឹងថានឹងបង្កើនចំនួន កម្លាំងពលកម្មដែលមានជំនាញ និងសមត្ថភាពខ្ពស់ នៅក្នុងប្រទេសកម្ពុជា។ ដើម្បីធានាថាគោលនយោបាយ និងកម្មវិធីរបស់រដ្ឋាភិបាលស្តីពី ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ទទួលបានជោគជ័យ និងមាននិរន្តរភាព រាជរដ្ឋាភិបាលបានផ្តោតយ៉ាងសំខាន់លើ ការកែទម្រង់ស្ថាប័ន និងការពង្រឹងគុណភាពទាំងមូល។ ការកែទម្រង់ទាំងនេះមានគោលដៅចម្បងក្នុងការធ្វើឱ្យប្រព័ន្ធ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ កាន់តែមានប្រសិទ្ធភាព តម្លាភាព និងអាចឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ។ ការកែទម្រង់ស្ថាប័ន ត្រូវបានអនុវត្តដើម្បីរៀបចំរចនាសម្ព័ន្ធការងារឱ្យកាន់តែប្រសើរឡើង។ ក្រសួងការងារ បានធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធរបស់ខ្លួន និងស្ថាប័នក្រោមឱវាទដើម្បីឱ្យការគ្រប់គ្រងមានប្រសិទ្ធភាព។ ក្រៅពីនេះ រាជរដ្ឋាភិបាលក៏បានបង្កើតយន្តការសម្របសម្រួលរវាងស្ថាប័នរដ្ឋ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ផងដែរ។ យន្តការនេះដើរតួជាវេទិកាពិគ្រោះយោបល់ និងចែករំលែកព័ត៌មាន ដើម្បីធានាថាការបណ្តុះបណ្តាលស្របតាមតម្រូវការជាក់ស្តែងរបស់ក្រុមហ៊ុន និងឧស្សាហកម្ម។ ជាមួយគ្នានេះ ការពង្រឹងគុណភាព គឺជាឆ្អឹងខ្នងសម្រាប់ធានាថាការបណ្តុះបណ្តាលពិតជាមានតម្លៃ។ ដើម្បីសម្រេចបាននូវចំណុចនេះ ក្រសួងបានផ្តោតលើការកែលម្អកម្មវិធីសិក្សាឡើងវិញឱ្យកាន់តែទំនើប និងស្របទៅតាមស្តង់ដារអន្តរជាតិ។ វាក៏មានការ បណ្តុះបណ្តាលគ្រូបង្រៀន ជាប្រចាំដើម្បីឱ្យពួកគេមានសមត្ថភាព និងជំនាញថ្មីៗក្នុងការបង្រៀន។ ការបណ្តុះបណ្តាលនេះរួមបញ្ចូលទាំងការប្រើប្រាស់បច្ចេកវិទ្យា និងវិធីសាស្ត្របង្រៀនថ្មីៗ។ សរុបមក ក្រៅពីការបណ្តុះបណ្តាលបុគ្គលិក ក្រសួងក៏បានយកចិត្តទុកដាក់លើ ការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ដោយបំពាក់សម្ភារៈ បរិក្ខារ និងឧបករណ៍បច្ចេកទេសទំនើបៗដល់មជ្ឈមណ្ឌលបណ្តុះបណ្តាលនានាដែរ។